ការថ្វាយបង្គំលើភ្នំ ជាពិសេសនៅកន្លែងស័ក្តិសិទ្ធិដូចជាវត្តព្រះវិហារ គឺជាទម្លាប់សាសនាដ៏សំខាន់មួយក្នុងចំណោមប្រជាជនកម្ពុជា។ ការគោរពបូជានេះគឺជា ការរួមបញ្ចូលគ្នារវាង ជំនឿបុរាណ តាំងពីដូនតា និង ព្រះពុទ្ធសាសនា ដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុង សង្គមខ្មែរ។ ចំពោះ ការធ្វើដំណើរទៅវត្តព្រះវិហារ ដែលស្ថិតលើភ្នំដ៏ខ្ពស់នៅខេត្តព្រះវិហារ គឺជាគោលដៅដ៏សំខាន់ និងជាកន្លែងដ៏ពិសិដ្ឋមួយដែលប្រជាជនតែងតែគោរពបូជា។ វត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងខេត្តព្រះវិហារ គឺជាទីតាំងប្រវត្តិសាស្ត្រ និងជាកន្លែងសាសនាដ៏សំខាន់មួយរបស់កម្ពុជា។ ការធ្វើដំណើរទៅកាន់ទីនោះមិនមែនត្រឹមតែជាការទៅទស្សនាប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែជា ដំណើរធម្មយាត្រា ដ៏ពិសិដ្ឋមួយផងដែរ។ ការឡើងភ្នំដ៏ខ្ពស់នេះ តម្រូវឱ្យមានការតាំងចិត្ត ការអត់ធ្មត់ និងជំនឿយ៉ាងមុតមាំ។ រាល់ជំហានដែលឡើងទៅកាន់កំពូលភ្នំ ត្រូវបានគេចាត់ទុកថាជាការសាងកុសល និងជាការបន្សុទ្ធចិត្ត។ វត្តព្រះវិហារ មិនត្រឹមតែជា គេហដ្ឋានវេដិកាដ៏សំខាន់ ប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឲ្យ សាសនាព្រះពុទ្ធខ្មែរ ដ៏ចំណាស់ និង វប្បធម៌ដ៏សម្បូរបែប របស់ជាតិយើងផងដែរ។ គេហដ្ឋានវេដិកា ដើមឡើយ ប្រាសាទព្រះវិហារ ត្រូវបាន កសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃ ព្រាហ្មណ៍សាសនា។ រចនាបថ និងចម្លាក់នានាជាច្រើននៅក្នុងប្រាសាទនេះបានឆ្លុះបញ្ចាំងពីជំនឿ និងទេវកថានៃព្រាហ្មណ៍សាសនា។ ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងមនុស្ស និងទេវតា។ ទីតាំងនៅលើ កំពូលភ្នំ នេះត្រូវបានគេជឿថាជា កន្លែងដែលទេវតារស់នៅ។ បើទោះបីជាមានដើមកំណើតជាព្រាហ្មណ៍សាសនាក៏ដោយ ប្រាសាទព្រះវិហារ ក៏បានក្លាយជាផ្នែកមួយនៃសាសនាព្រះពុទ្ធខ្មែរផងដែរ តាមរយៈការផ្លាស់ប្តូរ និងការកែច្នៃខ្លះៗទៅតាមសម័យកាល។។ វត្តព្រះវិហារ ក៏បានក្លាយជា ទីសក្ការៈ មួយដែល ពុទ្ធសាសនិកជន អាចទៅ ធ្វើបុណ្យ សមាទានសីល និង ថ្វាយបង្គំព្រះពុទ្ធរូប ដែលបាន តម្កល់ទុកនៅទីនោះ។ វត្តអារាមនានា ក៏ត្រូវបាន កសាងឡើងយ៉ាងច្រើន នៅ ជុំវិញតំបន់នោះ ផងដែរ ដើម្បីបំពេញនូវ តម្រូវការសាសនា និង ជំនឿ របស់ ប្រជាពលរដ្ឋ។ ដូច្នេះហើយ ប្រាសាទព្រះវិហារគឺតំណាងឱ្យការរួមបញ្ចូលគ្នានៃជំនឿសាសនាពីបុរាណរហូតមកដល់បច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រសាសនាដ៏សម្បូរបែបរបស់កម្ពុជា។។ ការថ្វាយបង្គំភ្នំ គឺជា ពិធីមួយ ដែលបង្ហាញពី ការគោរពដ៏ខ្ពង់ខ្ពស់ ដល់ ទេវតា និង វិញ្ញាណភ្នំ ដែលគេជឿថា ថែរក្សាកន្លែងសក្ការៈ ទាំងនោះ។ ការថ្វាយបង្គំភ្នំ គឺជាជំនឿបុរាណតាំងពីយូរលង់ណាស់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ ប្រជាជនជឿថា ភ្នំគឺជាទីលំនៅរបស់ ទេវតា អារក្សអ្នកតា និង វិញ្ញាណស័ក្តិសិទ្ធិ ដែលជាអ្នកថែរក្សានិងផ្តល់សេចក្តីសុខសាន្ត។ ការគោរពទេវតា គឺ ប្រាសាទ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ទេវតា ដែលគេជឿថាគង់នៅទីនោះ។ ដូច្នេះការទៅថ្វាយបង្គំនៅទីនោះគឺជាការបង្ហាញការគោរពដ៏ខ្ពស់ចំពោះទេវតាទាំងនោះ។ ក្រៅពីទេវតា ពលរដ្ឋខ្មែរក៏មានជំនឿទៅលើវិញ្ញាណអ្នកតា ឬម្ចាស់ទឹកម្ចាស់ដីដែលស្ថិតនៅតាមភ្នំឬកន្លែងស័ក្តិសិទ្ធិផងដែរ។ ពួកគេតែងតែថ្វាយបង្គំ ដើម្បីសុំសេចក្តីសុខ សំណាងល្អ និងសុំការការពារ។ ពិធីថ្វាយបង្គំនេះអាចរួមមានការបូជា ទៀន ធូប ផ្កា នំចំណី ការបួងសួង និងការអធិដ្ឋាន។ ក្នុងការ បន់ស្រន់នីមួយៗ តែងតែមាននូវ ការសំណូមពរ ពី សុខសាន្ត សំណាងល្អ និង ការពារពីការប្រឈមផ្សេងៗ ក្នុងជីវិត។ នៅពេលទៅថ្វាយបង្គំនៅលើភ្នំ ឬនៅប្រាសាទព្រះវិហារ អ្នកធម្មយាត្រាតែងតែមាន សំណូមពរ ឬ ការបួងសួង ផ្សេងៗគ្នា។ ការសុំសេចក្តីសុខសាន្ត គឺដើម្បីសុំឱ្យ ជីវិតមានសន្តិភាព គ្មាន រឿងរ៉ាវអាក្រក់កើតឡើង ហើយ ចៀសផុតពីគ្រោះភ័យ គ្រប់យ៉ាង។ សុំសំណាងល្អ គឺដើម្បីសុំឱ្យ ទទួលបានលាភសក្ការៈ ជោគជ័យក្នុងការងារ អាជីវកម្ម ឬ ការសិក្សា។ សុំការការពារ គឺដើម្បីសុំឱ្យ ទេវតា ឬ វិញ្ញាណស័ក្តិសិទ្ធិ ជួយ ការពារពីគ្រោះកាច ចង្រៃ ខ្មាំងសត្រូវ ឬ បញ្ហាប្រឈមផ្សេងៗ ដែលកើតមានឡើងក្នុង ជីវិត។ សរុបមក ការថ្វាយបង្គំលើភ្នំ គឺជាទម្រង់នៃជំនឿសាសនា និងវប្បធម៌ដ៏ជ្រាលជ្រៅមួយ។ ដែលបង្ហាញពីការគោរពចំពោះអំណាចដ៏ពិសិដ្ឋនៃធម្មជាតិ ទេវតា និងវិញ្ញាណនានា ព្រមទាំងជាការសាងកុសល និងស្វែងរកសេចក្តីសុខផ្លូវចិត្តសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។